ដោយឡែក ចំពោះរបៀបធ្វើប្រហុកឆ្អឹង គឺភាគច្រើនគេប្រើប្រាស់ត្រីរៀល ត្រីក្រាញ់ ត្រីចង្វា ត្រីកំភ្លាញ ឬក៏កូនត្រីតូចៗ ទៅតាមតម្រូវការរបស់អ្នកធ្វើ។ ការធ្វើប្រហុកឆ្អឹងនេះ ជាដំបូងត្រូវយកត្រីមានស្រកា វះពោះឱ្យស្អាត ហើយកុំឱ្យសល់ខ្លាញ់ត្រី ឬឈាមត្រីនោះទេ។ រួចត្រីដែលបានលាងស្អាតនោះ ត្រូវយកមកត្រាំទឹកស្អាត ផ្អាប់ទុករយៈពេល ១ ទៅ ២ ថ្ងៃ ដើម្បីឱ្យសាច់ត្រីហើម និងមានក្លិនស្អុយ។ បន្ទាប់មកទៀត ត្រូវស្រង់ត្រីដែលបានត្រាំទឹកនោះមកទុកឱ្យស្រក់ទឹកឱ្យអស់ល្អ។ ជាបន្តមកទៀតត្រូវយកត្រីដែលបានសម្រក់ទឹកនោះ ទៅប្រឡាក់ជាមួយនឹងអំបិលច្របល់ឱ្យសព្វល្អ ដូចដែលយើងធ្វើប្រហុកសាច់ដែរ។ រួចត្រីដែលបានប្រឡាក់ជាមួយនឹងអំបិលនោះ ទុកវានៅក្នុងក្រឡឱ្យស្អាត បិទគម្របឱ្យជិត ហើយកុំឱ្យមានខ្យល់ចូលឱ្យសោះ។ ចំពោះរយៈពេលដែលអាចយកមកប្រើប្រាស់និងបរិភោគបាន គឺអាចចាប់ពីម្ភៃថ្ងៃ ទៅមួយខែ គឺយើងអាចបរិភោគបានហើយ។ ក៏ប៉ុន្តែរយៈពេលនៃការរក្សាទុក ទុកកាន់តែយូរ សាច់ប្រហុកកាន់តែល្អ មានរសជាតិប្រៃដិតល្អ និងឈ្ងុយ ហើយមិនខារ ឬមានក្លិនឆ្អាបឡើយ។ យ៉ាងណាមិញ របៀបនៃការធ្វើប្រហុកសាច់ និងប្រហុកឆ្អឺង វាមិនសូវមានលក្ខណៈខុសគ្នាប៉ុន្មានទេ គ្រាន់តែមួយប្រភេទយកតែសាច់ និងមួយទៀតយកត្រីទាំងមូលមកធ្វើ។ យើងដឹងហើយថា ប្រហុកខ្មែរ តែងតែប្រើក្នុងម្ហូបខ្មែរ ហើយវាជាប្រភេទគ្រឿងផ្សំ ដែលអាចយកទៅច្នៃជាមុខម្ហូបផ្សេងៗជាច្រើនទៀតបាន។ ដោយសារតែវាមានជាតិប្រៃ និងក្លិនខ្លាំង ប្រហុកត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំដ៏សំខាន់ក្នុងម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម។ ប្រហុកត្រូវបានបរិភោគជាមួយបាយ និងបន្លែស្រស់ ដូចជា សណ្ដែកគួរ ត្រសក់ ត្រប់ស្រួយ ស្ពៃក្ដោប ការ៉ុត ពពាយជ្រុង ប៉េងប៉ោះ ត្រកួន ពោតបារាំង រួមទាំងបន្លែផ្សេងៗជាច្រើនទៀត។ ប្រហុកខ្មែរយើងអាចយកមកធ្វើម្ហូបបានជាច្រើនមុខ និងមានរសជាតិប្លែក រសជាតិពិសេសនេះហើយដែលជួយបង្កើនឱជារសឱ្យម្ហូបខ្មែរកាន់តែឆ្ងាញ់។